បើនិយាយអំពីបបរត្រីវិញ ក៏ជាអាហារពេញនិយមមួយដែរ។ ដែលមានលក់ទូទាំងផ្សារ និងតាមផ្លូវជាច្រើន ដោយមានតម្លៃសមរម្យ និងអាចទិញបានងាយស្រួល។ យើងក៏អាចធ្វើបបរត្រីបានដោយខ្លូនឯងដែរព្រោះវាមិនសូវមានគ្រឿងស្មុកស្មាញច្រើនដូច បបរសាច់មាន់ ឬបបរសាច់ជ្រូកទេ។ ទោះបីបបរជាអាហារដែលងាយធ្វើក៏ដោយ ការសម្អាត និងចម្អិនត្រូវអនុវត្តយ៉ាងប្រុងប្រយ័ត្ន ដើម្បីជៀសវាងក្លិនឆ្អាបដែលអាចប៉ះពាល់ដល់រសជាតិ។ ដើម្បីបំបាត់ក្លិនឆ្អាបនេះ ជាធម្មតាគេតែងយកគល់ស្លឹកគ្រៃដាក់ចូលទៅក្នុងពោះត្រី។